ដំឡូងអាំង គឺជាចំណីមួយបែបដ៏សាមញ្ញ តែមានរសជាតិផ្អែមឆ្ងាញ់ និងពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាទូទៅ គេនិយមលក់ដំំឡូងអាំងនេះនៅតាមផ្លូវ មុខសាលារៀន ឬសកលវិទ្យាល័យ និងតំបន់កំសាន្តជាច្រើនទៀត ។ នេះជាគ្រឿងផ្សំទូទៅសម្រាប់ធ្វើដំឡូងអាំងដែលមានដូចជា ដំឡូងមី សាច់ដូង ស្ករស អំបិល និងល្ងលីង។ គ្រឿងផ្សំសម្រាប់ធ្វើដំឡូងអាំងត្រូវតែមានភាពសមាមាត្រទៅនឹងបរិមាណដំឡូង។ ក្នុងការធ្វើដំទ្បូងអាំង យើងត្រូវប្រើដំឡូងមី ចំនួន១គីឡូក្រាម។ ជាដំបូងយកមើមដំឡូងមី១គីឡូ មកបកសំបកចេញឲ្យស្អាត ។ បន្ទាប់មកយកវាលាងទឹកឲ្យស្អាត រួចកាត់វាជាកង់ៗ និងបំបែកវាជាបំណែករាងតូច ដើម្បីចំហុយឆាប់ឆ្អិន។ យើងត្រូវយកដំឡូងនោះ ទៅតម្រៀបក្នុងឆ្នាំង រួចចំហុយរយៈពេល៣០នាទីឬ រហូតដល់វាឆ្អិនល្អ។ ក្រោយពីដំឡូងឆ្អិនល្អ ទុកឲ្យរាងត្រជាក់បន្តិច រួចបេះយកសរសៃរបស់វាចេញឲ្យអស់។ មកដល់ដំណាក់កាលនេះ ដំឡូងរបស់យើងបានត្រៀមរួចរាល់ ដើម្បីលាយជាមួយនឹងគ្រឿងផ្សំផ្សេងទៀតហើយ។ យើងត្រូវយកសាច់ដូងចំនួន ៣ខាំកន្លះ ព្រមទាំងសាច់ដំឡូងមីដែលឆ្អិនរួចមកដាក់ចូលគ្នា។ បន្ទាប់់មកដាក់ស្ករស ចូលចំនួន៥ស្លាបព្រាបាយ និងអំបិល១ស្លាបព្រាកាហ្វេ។ រួចយកគ្រឿងផ្សំទាំងនោះទៅកិនដោយប្រើ ម៉ាស៊ីនក្រឡុក ធ្វើយ៉ាងណាឱ្យវាម៉ដ្ឋល្មម។ ម្យ៉ាងទៀត ប្រសិនបើ អ្នកមិនមានម៉ាស៊ីនក្រឡុកទេ អ្នកអាចប្រើត្បាល់បុកជំនួសក៏បានដែរ។ បន្ទាប់ពីឃើញថា ដំឡូងមីម៉ដ្ឋល្មមហើយ យើងអាចប្រើបាតដៃ ឬវត្ថុរាបស្មើផ្សេងទៀត ដូចជាបាតកែវ ឬចានរាបស្មើ មកសង្កត់ពីលើដុំដំឡូងនោះ ថ្នមៗឱ្យសំប៉ែត តាមកម្រាស់ដែលអ្នកចង់បាន។ ដោយសារដំឡូងមានសភាពស្អិតខ្លាំង យើងគួរប្រើថង់ប្លាស្ទិកដើម្បីជួយសម្រួលដល់ការធ្វើ។ បន្ទាប់មកដាក់សាច់ដំឡូងចូលក្នុងថង់ ធ្វើវាឲ្យចេញជារាងមូលសិន ទើបសង្កត់វាឲ្យចេញជារាងសំប៉ែតវិញ។ ក្រោយមកយើងអាចយកល្ងដែលបានលីងរួចមករោយពីលើដំឡូងនោះ។ យើងអាចធ្វើដំទ្បូងអាំង ដើម្បីបរិភោគជាលក្ខណៈគ្រួសារ និងធ្វើជាអំណោយសម្រាប់សួរសុខទុក្ខបានផងដែរ។ ជាចុងក្រោយ យើងយកដំឡូងនោះ ទៅអាំងនឹងភ្លើងធម្មតារហូតដល់ឆ្អិនល្អជាការស្រេច។ ម្យ៉ាងយើងក៏អាចយកដំទ្បូងទៅអាំងក្នុងម៉ាស៊ីនបានដែរ ដោយយើងត្រូវប្រើកម្ដៅចំនួន១៦០អង្សា និងអាំងរយៈពេល២០នាទី។ សរុបមកដំឡូងអាំងពិតជាមានរសជាតិផ្អែមឆ្ងាញ់ខ្លាំង ពិតជាសាកសមសម្រាប់ជាអាហារសម្រន់។ តាមរយៈការរៀបរាប់ខាងលើ វាពិតជាងាយស្រួលធ្វើខ្លាំងមែនទែន ជាពិសេសសម្រាប់ការលក់ដូរ និងបរិភោគក្នុងឱកាសជួបជុំ។ វាក៏ជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរមួយចំនួនដែលជ្រើសរើសមុខរបរលក់ដំឡូងអាំងដែលជាប្រភេទអាហារសម្រន់នេះផងដែរ។ ម្យ៉ាងវិញទៀត យើងក៏បានជួយគាំទ្រដល់កសិករ ដែលបានខិតខំដាំដុះដំណាំដំទ្បូងមីឱ្យមានទីផ្សារច្រើនផងដែរ។